ការជិះកង់គឺជាមធ្យោបាយដ៏ល្អបំផុតមួយដើម្បីបកស្រាយសម្រស់ធម្មជាតិ វប្បធម៌ និងជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ជាពិសេសនៅតាមតំបន់ជនបទ។ វាអនុញ្ញាតឱ្យអ្នកធ្វើដំណើរក្នុងល្បឿនយឺតៗ អាចឈប់សម្រាកនៅកន្លែងដែលអ្នកចង់បាន និងមានឱកាសទាក់ទងជាមួយប្រជាជនក្នុងតំបន់។ ជាក់ស្ដែង ខេត្ត កំពត និង កំពង់ចាម គឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ការផ្សងព្រេងដោយជិះកង់ ដែលផ្តល់ជូននូវទេសភាពចម្រុះ និងបទពិសោធន៍ប្លែកៗ។ ខេត្តកំពតល្បីល្បាញដោយសារសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល រួមមានភ្នំ បឹង ទន្លេ និងជាពិសេសគឺ ម្រេចកំពត ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញលើពិភពលោក។ ហើយការជិះកង់នៅខេត្តកំពតនឹងនាំអ្នកឆ្លងកាត់ទេសភាពដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន។ ឧទាហរណ៍ដូចជា ចំការម្រេចកំពត គឺជាកន្លែងដែលអ្នកមិនគួររំលង។ ការជិះកង់កាត់ចំការម្រេចដ៏ធំល្វឹងល្វើយដែលលូតលាស់ជាមួយនឹងពណ៌បៃតងខ្ចី នឹងផ្តល់អារម្មណ៍ស្រស់ស្រាយ។ អ្នកអាចឈប់កង់នៅតាមចំការមួយចំនួនដូចជា La Plantation ឬ Sothy's Pepper Farm ដើម្បីចូលរួមក្នុងដំណើរកម្សាន្តខ្លីៗ។ ថែមទាំង អាចស្វែងយល់ពីប្រវត្តិសាស្រ្ត និងដំណើរការដាំដុះម្រេច ចាប់ពីការប្រមូលផល រហូតដល់ការវេចខ្ចប់។ ជាពិសេស អ្នកក៏អាចឈប់កង់ភ្លក់រសជាតិម្រេចស្រស់ៗ ឬផលិតផលកែច្នៃពីម្រេចផងដែរ។ សម្រាប់អ្នកជិះកង់ដែលមានកម្លាំង និងបទពិសោធន៍គ្រប់គ្រាន់ ផ្លូវឡើងទៅភ្នំបូកគោគឺជាការប្រកួតប្រជែងដ៏គួរឱ្យចាប់អារម្មណ៍បំផុត។ ផ្លូវជិះកង់ឡើងភ្នំបូកគោនេះមានចម្ងាយប្រមាណ ៣២ គីឡូម៉ែត្រ ហើយផ្តល់នូវទស្សនីយភាពដ៏អស្ចារ្យនៃព្រៃឈើបៃតង និងឆ្នេរសមុទ្រពីលើកំពូលភ្នំ។ នៅពេលអ្នកជិះកង់ដល់លើកំពូលភ្នំ អ្នកអាចទស្សនាអគារចាស់ៗដែលបន្សល់ទុកពីសម័យអាណានិគមបារាំង ដូចជា កាស៊ីណូចាស់ វត្តអារាម និងទឹកធ្លាក់បូកគោ ក្នុងរដូវវស្សា។ ម្យ៉ាងទៀត ការជិះកង់នៅជុំវិញក្រុងកំពត អ្នកនឹងឃើញវាលស្រែអំបិលដ៏ធំល្វឹងល្វើយ ជាពិសេសក្នុងរដូវប្រមូលផល ចាប់ពីខែធ្នូ ដល់ខែឧសភា។ ការជិះកង់កាត់តាមវាលស្រែអំបិលទាំងនេះ ផ្តល់នូវទេសភាពប្លែកភ្នែក និងឱកាសថតរូបដ៏ស្រស់ស្អាត ជាពិសេសនៅពេលថ្ងៃរះ ឬថ្ងៃលិច។ រីឯ ពេលជិះកង់តាមផ្លូវតាមបណ្តោយដងទន្លេកំពត វាបានផ្ដល់នូវបរិយាកាសស្ងប់ស្ងាត់ និងស្រស់ស្រាយ។ អ្នកអាចជិះកង់កាត់ស្ពានចាស់កំពត ដែលជាស្ពានដែកបុរាណសាងសង់ដោយបារាំង ហើយរីករាយនឹងខ្យល់បរិសុទ្ធ និងសង្កេតមើលសកម្មភាពនេសាទ ឬទូកកម្សាន្តនៅតាមដងទន្លេ។ នៅមិនឆ្ងាយពីក្រុងកំពត មានរូងភ្នំជាច្រើនដែលអ្នកអាចទៅទស្សនាបានដោយជិះកង់ ដូចជា ភ្នំឈ្ងោក ដែលជា រូងភ្នំកំពង់ត្រាច ដែលមានប្រាសាទឥដ្ឋបុរាណនៅខាងក្នុងរូងភ្នំ។ ក្រៅពីនេះក៏មានរមណីយដ្ឋានទឹកឈូ ដែលមានទឹកធ្លាក់តូចៗ និងក្យូសសម្រាប់អង្គុយលេងផងដែរ ព្រោះផ្លូវជិះកង់ទៅកាន់ទីតាំងនោះភាគច្រើនជាផ្លូវជនបទស្ងាត់ៗ និងមានទេសភាពស្រស់ស្អាត។ ឯ នៅទីរួមខេត្តកំពតផ្ទាល់ក៏ជាកន្លែងដ៏ល្អសម្រាប់ជិះកង់ដើម្បីស្វែងយល់ពី អគារបុរាណសម័យអាណានិគមបារាំង ដែលនៅសេសសល់ និងផ្តល់នូវបរិយាកាសប្លែកខុសពីធម្មតា។ អ្នកអាចជិះកង់ជុំវិញផ្សារ និងតាមដងទន្លេ ឬស្វែងរកហាងកាហ្វេតូចៗជាដើម។ ចំណែកឯ ខេត្តកំពង់ចាម ជាខេត្តមួយដែលសម្បូរទៅដោយវាលស្រែខៀវស្រងាត់ ដំណាំកសិកម្មចម្រុះ និងមានទន្លេមេគង្គដ៏ធំឆ្លងកាត់ ដែលផ្តល់នូវទេសភាពជនបទពិតៗ។ ឧទាហរណ៍ដូចជា ស្ពានគីហ្សូណា ជាស្ពានដ៏វែងមួយដែលឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ទីរួមខេត្តកំពង់ចាមទៅកាន់តំបន់ផ្សេងទៀតដែលអ្នកអាចជិះកង់កម្សាន្តបាន។ ការជិះកង់ឆ្លងកាត់ស្ពាននេះ នឹងផ្តល់នូវទិដ្ឋភាពដ៏ធំទូលាយនៃទន្លេមេគង្គ និងតំបន់ជុំវិញ។ បើយើងក្រឡេកទៅមើល កោះគគីរ និងកោះផែនវិញ គឺជាកោះតូចៗនៅកណ្តាលទន្លេមេគង្គ ដែលអាចទៅដល់បានដោយជិះកង់ឆ្លងកាត់ស្ពានឫស្សី នៅកោះផែន ក្នុងរដូវប្រាំង ឬតាមទូកដ។ នៅលើកោះទាំងនេះ អ្នកអាចជិះកង់កាត់ភូមិដ្ឋាន តំបន់ដាំដំណាំកសិកម្ម ដូចជាពោត សណ្តែក ដំឡូងមី និងទស្សនាជីវិតប្រចាំថ្ងៃរបស់ប្រជាជនដែលពឹងផ្អែកលើកសិកម្ម និងនេសាទ។ ដែលបរិយាកាសនៅលើកោះទាំងនោះ មានភាពស្ងប់ស្ងាត់ និងបរិសុទ្ធងាយស្រួលពេលអ្នកជិះកង់មានអារម្មណ៍ថាស្រស់ស្រាយ។ នៅខេត្តកំពង់ចាមក៏មាន ចំការកៅស៊ូ ដ៏ធំល្វឹងល្វើយងាយស្រួលក្នុងការជិះកង់កម្សាន្ត ដែលភាគច្រើនជាចំការរបស់រដ្ឋ។ ការជិះកង់កាត់ចំការកៅស៊ូដែលដុះត្រង់ជួរៗ ផ្តល់នូវអារម្មណ៍ប្លែក និងទេសភាពពណ៌បៃតងខ្ចី។ ហើយនៅពេលដែលកំពុងជិះកង់ អ្នកក៏អាចសង្កេតមើលពីរបៀបដែលកម្មករប្រមូលជ័រ និងសិក្សាពីដំណើរការកែច្នៃកៅស៊ូខ្លះៗ។ រីឯ វត្តភ្នំដា ដែលជាវត្តមួយស្ថិតនៅលើភ្នំតូចមួយនៅក្បែរទន្លេមេគង្គក៏អាចជិះកង់កម្សាន្តបានដែរ។ អ្នកអាចជិះកង់ទៅទស្សនាវត្តនេះ ហើយរីករាយនឹងទេសភាពពីលើកំពូលភ្នំ។ ជាពិសេស ផ្លូវនៅតាមបណ្តោយទន្លេមេគង្គភាគច្រើនជាផ្លូវលំដីក្រហម ឬផ្លូវបេតុងតូចៗងាយស្រួលក្នុងការជិះកង់ ហើយអាចនាំអ្នកកាត់តាមភូមិស្រុកតូចៗ វត្តអារាម និងវាលស្រែ។ វាជាឱកាសដ៏ល្អមួយនៅពេលដែលអ្នកជិះកង់ ដើម្បីសង្កេតមើលរបៀបរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងតំបន់ និងភ្លក់អាហារសម្រន់តាមផ្លូវ។ បន្ថែមពីលើនេះទៀត ដើម្បីឱ្យដំណើរកម្សាន្តដោយការជិះកង់របស់អ្នកមានសុវត្ថិភាព និងរីករាយ សូមអនុវត្តតាមគន្លឹះសំខាន់ៗដែលអ្នកទាំងអស់គ្នាអាចធ្វើទៅបាន។ ដូច្នេះហើយ អ្នកត្រូវពាក់មួកសុវត្ថិភាពជានិច្ចពេលជិះកង់ ដើម្បីការពារក្បាលរបស់អ្នកក្នុងករណីមានគ្រោះថ្នាក់។ មួយវិញទៀត មុនពេលជិះកង់គួរជ្រើសរើសសម្លៀកបំពាក់ដែលមានពណ៌ភ្លឺ ដើម្បីងាយស្រួលឱ្យអ្នកបើកបរយានយន្តផ្សេងទៀតមើលឃើញ។ រួមជាមួយគ្នានេះផងដែរ ពេលជិះកង់ក៏ត្រូវលាបឡេការពារកម្តៅថ្ងៃ ពាក់វ៉ែនតាការពារកម្តៅថ្ងៃ ពាក់មួក និងពាក់អាវដៃវែង ឬដៃធំដើម្បីការពារស្បែកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកត្រូវមានទឹកគ្រប់គ្រាន់ជាប់ខ្លួនជានិច្ច ជាពិសេសនៅពេលជិះកង់ផ្លូវឆ្ងាយ ពីព្រោះការខ្វះជាតិទឹកអាចបណ្តាលឱ្យអស់កម្លាំងលឿន។ ទទ្ទឹមនឹងនេះ នៅពេលជិះកង់ផ្លូវឆ្ងាយ គួរមានឧបករណ៍ជួសជុលកង់សាមញ្ញៗជាប់ខ្លួន ដូចជា បំពង់កង់បម្រុង ឧបករណ៍បូមកង់ខ្យល់ និងឧបករណ៍ជួសជុលកង់ផ្ទុះ។ ហាងជួសជុលកង់តូចៗអាចរកបាននៅតាមភូមិ ប៉ុន្តែការត្រៀមទុកជាមុនគឺល្អបំផុត។ សរុបសេចក្ដីមក ការជិះកង់នៅកម្ពុជា គឺជាបទពិសោធន៍ដ៏អស្ចារ្យដែលនឹងអនុញ្ញាតឱ្យអ្នកមើលឃើញប្រទេសនេះពីទស្សនៈប្លែកមួយ។